នៅក្នុងបរិបទសង្គមខ្មែរ ការស្វែងយល់ចិត្តគ្នារវាងយុវជន និងយុវតី ត្រូវបានគេរំពឹងទុកថាត្រូវតែប្រព្រឹត្តទៅដោយភាពថ្លៃថ្នូរ និងការផ្ដល់កិត្តិយសខ្ពស់បំផុតដល់ឪពុកម្ដាយទាំងសងខាង។ ការរក្សា "ចម្ងាយសមរម្យ" ក្នុងទីសាធារណៈ គឺជាការរំពឹងទុកដ៏សំខាន់បំផុតមួយ ដើម្បីបង្ហាញថាគូស្នេហ៍នោះគឺជាមនុស្សដែលមានការអប់រំល្អ និងចេះរក្សាមារយាទខ្ពស់តាមបែបប្រពៃណី។ សង្គមតែងតែរំពឹងថា យុវជនគួរតែជាអ្នកបង្ហាញភាពក្លាហាន និងភាពស្មោះត្រង់ក្នុងការចូលទៅសុំការអនុញ្ញាតពីឪពុកម្ដាយខាងស្រី មុននឹងនាំនាងចេញទៅក្រៅដើម្បីស្វែងយល់ចិត្តគ្នា។ ការកំណត់ពេលវេលាវិលត្រឡប់មកផ្ទះវិញឱ្យបានច្បាស់លាស់ និងមិនឱ្យហួសពេលព្រលប់ពេក គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់យុវជន និងការផ្ដល់សេចក្ដីសុខសាន្តដល់ឪពុកម្ដាយខាងស្រី។ យុវតីត្រូវបានសង្គមរំពឹងថា ត្រូវតែចេះរក្សាតម្លៃ និងកិត្តិយសផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ទោះបីជាស្ថិតក្នុងដំណាក់កាលនៃសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅយ៉ាងណាក៏ដោយ។ ការស្លៀកពាក់ឱ្យបានសមរម្យ សុភាពរាបសារ និងរៀបរយក្នុងពេលណាត់ជួបគ្នា គឺជាការឆ្លុះបញ្ចាំងពីការផ្ដល់តម្លៃដល់ដៃគូ និងការគោរពដល់កេរ្តិ៍ឈ្មោះគ្រួសាររបស់ខ្លួនជានិច្ច។ សង្គមខ្មែរនៅតែផ្ដល់តម្លៃខ្ពស់លើ "ភាពស្មោះត្រង់" ដោយរំពឹងថាគូស្នេហ៍មិនគួរមានទំនាក់ទំនងស្មុគស្មាញ ឬសេពគប់មនុស្សច្រើនក្នុងពេលតែមួយឡើយ។ ការដែលយុវជនចេះបង្ហាញពី "ផែនការអនាគត" ច្បាស់លាស់ ជួយឱ្យសង្គម និងឪពុកម្ដាយមានទំនុកចិត្តថា ទំនាក់ទំនងនោះមិនមែនគ្រាន់តែជាការលេងសើច ឬការកំដរអារម្មណ៍មួយពេល។ ក្នុងកំឡុងពេលស្វែងយល់ចិត្តគ្នា ការជៀសវាងរាល់សកម្មភាពណាដែលបង្កជាពាក្យចចាមអារ៉ាមមិនល្អ គឺជាកាតព្វកិច្ចសីលធម៌ដែលគូស្នេហ៍គ្រប់រូបគួរអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ការប្រើប្រាស់ "ភាសាសុជីវធម៌" ក្នុងពេលសន្ទនា និងការមិនប្រើប្រាស់ពាក្យពេចន៍អសុរស គឺជាការរំពឹងទុកដែលសង្គមចាត់ទុកថាជាគ្រឹះនៃទំនាក់ទំនងដ៏យូរអង្វែង។ សង្គមរំពឹងថា យុវជនគួរតែចេះផ្ដល់តម្លៃលើសេចក្ដីសម្រេចចិត្តរបស់ខាងស្រី និងមិនត្រូវបង្ខិតបង្ខំនាងឱ្យធ្វើអ្វីដែលផ្ទុយនឹងឆន្ទៈ ឬផ្ទុយនឹងក្រមសីលធម៌ឡើយ។ ការដែលគូស្នេហ៍អាច "ជួយគ្នាដោះស្រាយបញ្ហា" និងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងរឿងការងារ ឬការសិក្សា គឺជាគំរូនៃស្នេហាដែលសង្គមខ្មែរតែងតែសរសើរមិនដាច់ពីមាត់។ ការបង្ហាញពីភាព "មានសីលធម៌ក្នុងការប្រើប្រាស់បណ្ដាញសង្គម" ដោយមិនបង្ហោះរូបភាពដែលហួសកម្រិតប្រពៃណី គឺជាការរក្សាតម្លៃដ៏ល្អសម្រាប់យុវវ័យសម័យថ្មីដែលចេះយល់ដឹងពីវប្បធម៌។ សង្គមតែងតែសម្លឹងមើលទៅលើ "ស្ថិរភាពការងារ" ឬភាពឧស្សាហ៍ព្យាយាមរបស់យុវជន ជាកត្តាសម្រេចថាតើគាត់ស័ក្តិសមនឹងទទួលបានការយល់ព្រមឱ្យបន្តទំនាក់ទំនងដែរឬទេ។ ការដែលយុវតីចេះ "ផ្គាប់ផ្គុនចិត្តឪពុកម្ដាយក្មេក" ដោយភាពទន់ភ្លន់ និងការដឹងគុណតាំងពីដំណាក់កាលដំបូង គឺជាការរំពឹងទុកដែលនាំមកនូវភាពចុះសម្រុងក្នុងគ្រួសារធំ។ យុវជនគួរតែចេះ "ការពារកិត្តិយសខាងស្រី" គ្រប់កាលៈទេសៈ មិនថានៅចំពោះមុខមិត្តភក្តិ សាច់ញាតិ ឬសហគមន៍ដែលពួកគេរស់នៅឡើយ។ ការស្វែងយល់ចិត្តគ្នាគួរតែប្រព្រឹត្តទៅដោយ "ភាពបើកចំហ" ជាមួយចាស់ទុំ ជាជាងការលួចលាក់ដែលនាំឱ្យមានការសង្ស័យ និងការមិនទុកចិត្តពីសំណាក់គ្រួសារ។ សង្គមរំពឹងថា យុវវ័យគួរតែចេះបែងចែកពេលវេលាឱ្យបានត្រឹមត្រូវបំផុត រវាងរឿងស្នេហាផ្ទាល់ខ្លួន កាតព្វកិច្ចចំពោះគ្រួសារ និងភារកិច្ចចំពោះការងារ។ ការជួបជុំគ្នាជាមួយគ្រួសារទាំងសងខាងក្នុងពិធីបុណ្យទានផ្សេងៗ គឺជាជំហាននៃការរំពឹងទុកដើម្បីពង្រឹងចំណងមេត្រីភាពឱ្យកាន់តែមានភាពស្និទ្ធស្នាល និងច្បាស់លាស់។ ការដែលយុវជន "មិនប្រើប្រាស់អំពើហិង្សា" ទាំងពាក្យសម្តី កាយវិការ និងចិត្តគំនិត គឺជាលក្ខខណ្ឌដាច់ខាតដែលសង្គមខ្មែររំពឹងទុកពីបុរសដែលមានការអប់រំខ្ពង់ខ្ពស់។ សង្គមខ្មែរតែងតែឱ្យតម្លៃលើ "ការចេះអត់ឱន" និងការចេះដោះស្រាយវិវាទដោយសន្តិវិធី ជាជាងការឈ្លោះប្រកែកគ្នាខ្លាំងៗនៅតាមទីសាធារណៈដែលនាំឱ្យខ្មាសអ្នកដទៃ។ ការដែលគូស្នេហ៍ "មិនទាន់មានទំនាក់ទំនងស៊ីជម្រៅ" មុនការរៀបការ នៅតែជារូបភាពដ៏ថ្លៃថ្នូរដែលសង្គមរំពឹងទុកពីយុវតីខ្មែរដើម្បីរក្សាតម្លៃមាសទឹកដប់។ ការរំពឹងទុកលើ "ការស្គាល់ទុក្ខធុរៈគ្នា" បង្ហាញថាគូស្នេហ៍នោះមានសមានចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការកសាងគ្រួសារពិតប្រាកដដោយភាពស្មោះត្រង់។ យុវជនគួរតែចេះ "សន្សំសំចៃទ្រព្យសម្បត្តិ" ដើម្បីត្រៀមលក្ខណៈសម្រាប់កសាងជីវិតអាពាហ៍ពិពាហ៍ ជាជាងការចំណាយខ្ជះខ្ជាយហួសកម្រិតក្នុងពេលណាត់ជួប។ ការដែលយុវតីចេះ "រក្សាភាពថ្លៃថ្នូរ" ក្នុងពេលមានការល្បួងលោមដែលផ្ទុយនឹងវប្បធម៌ បង្ហាញពីភាពរឹងមាំនៃការអប់រំ និងការផ្ដល់តម្លៃដល់ខ្លួនឯង។ សង្គមរំពឹងថា គូស្នេហ៍គួរតែ "ផ្ដល់តម្លៃដល់ការសិក្សា" ជាអាទិភាពចម្បង ប្រសិនបើពួកគេស្ថិតក្នុងវ័យដែលត្រូវស្វែងរកចំណេះដឹងសម្រាប់អនាគត។ ការដែលយុវជនចេះ "ជូនឪពុកម្ដាយខាងស្រីទៅវត្ត" ឬជួយកិច្ចការបុណ្យទាន គឺជាការបង្ហាញពីមារយាទដ៏ល្អឥតខ្ចោះដែលសង្គមតែងតែប្រាថ្នាចង់ឃើញ។ ការរំពឹងទុកលើ "ការមិនរំលោភសិទ្ធិបុគ្គល" ជួយឱ្យទំនាក់ទំនងមានភាពយូរអង្វែង និងមានការគោរពគ្នាទៅវិញទៅមកក្នុងនាមជាដៃគូជីវិត។ សង្គមខ្មែរច្រើនតែសង្កេតមើល "មិត្តភក្តិ" ដែលគូស្នេហ៍សេពគប់ ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំងដល់ចរិតលក្ខណៈ និងសីលធម៌នៃការរស់នៅរបស់ពួកគេ។ ការដែលយុវជន "មានការតាំងចិត្តពិតប្រាកដ" ក្នុងការរៀបការតាមប្រពៃណី គឺជាការផ្ដល់ភាពកក់ក្ដៅ និងសេចក្ដីទុកចិត្តបំផុតដល់ខាងស្រី និងចាស់ទុំ។ ការរំពឹងទុកលើ "ភាពស្មោះត្រង់ខាងហិរញ្ញវត្ថុ" រវាងគ្នា និងគ្នា ជួយឱ្យគូស្នេហ៍ជៀសផុតពីការយល់ច្រឡំ និងជម្លោះផ្សេងៗដែលទាក់ទងនឹងលុយកាក់។ យុវតីត្រូវបានរំពឹងថា ត្រូវចេះ "បដិសេធដោយទន់ភ្លន់" ចំពោះរាល់ការបបួលណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់គ្រួសារនាង។ ការដែលគូស្នេហ៍ចេះ "អបអរសាទរនូវភាពជោគជ័យ" របស់គ្នាទៅវិញទៅមក បង្ហាញពីស្នេហាដែលប្រកបដោយមេត្តាធម៌ និងការមិនចេះច្រណែនគ្នា។ សង្គមខ្មែរតែងតែរំពឹងថា យុវជនគួរតែជា "បង្អែកដ៏រឹងមាំ" ទាំងផ្នែកស្មារតី និងផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារដែលនឹងត្រូវកសាងឡើង។ ការដែលយុវតីចេះ "រៀបចំខ្លួនឱ្យសមជាស្ត្រីខ្មែរ" បង្ហាញថានាងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាភរិយា និងជាម្ដាយដ៏ល្អដល់កូនចៅ។ ការរំពឹងទុកលើ "ការមិនបង្កជម្លោះជាមួយគ្រួសារ" ជួយឱ្យទំនាក់ទំនងរវាងយុវវ័យ និងឪពុកម្ដាយទាំងសងខាងមានភាពរលូន និងកក់ក្ដៅជានិច្ច។ យុវជនគួរតែចេះ "អត់ធ្មត់នឹងចរិតលក្ខណៈខុសគ្នា" និងប្រើប្រាស់ហេតុផលដើម្បីពន្យល់គ្នា ជាជាងការប្រើយុទ្ធសាស្ត្រខឹងសម្បារ ឬការស្ងៀមស្ងាត់។ ការដែលគូស្នេហ៍ចេះ "ធ្វើបុណ្យទានរួមគ្នា" គឺជាសញ្ញានៃការសាងបុណ្យបារមីដែលសង្គមជឿថានឹងនាំមកនូវសេចក្ដីសុខសាន្តអស់មួយជីវិត។ ការរំពឹងទុកលើ "ការរក្សាអាថ៌កំបាំងក្នុងគ្រួសារ" បង្ហាញពីភាពចាស់ទុំខាងគំនិត និងការមិនយកបញ្ហាបុគ្គលទៅផ្សព្វផ្សាយឱ្យអ្នកដទៃដឹង។ សង្គមរំពឹងថា យុវជនមិនគួរ "យកប្រៀបលើខាងស្រី" មិនថាផ្នែកកម្លាំងកាយ ផ្នែកហិរញ្ញវត្ថុ ឬផ្នែកអារម្មណ៍ឡើយ។ ការដែលយុវតីចេះ "ផ្ដល់យោបល់ល្អៗ និងការលើកទឹកចិត្ត" ដល់ដៃគូ បង្ហាញថានាងគឺជាដៃគូជីវិតដែលមានបញ្ញា និងភាពឆ្លាតវៃខ្ពស់។ ការរំពឹងទុកលើ "ការមិនបង្អួតបង្អាញទ្រព្យសម្បត្តិហួសហេតុ" បង្រៀនឱ្យយុវវ័យចេះស្រឡាញ់គ្នាដោយផ្អែកលើគុណធម៌ជាចម្បង។ យុវជនគួរតែ "ផ្ដល់តម្លៃដល់ពេលវេលាផ្ទាល់ខ្លួន" របស់ខាងស្រី និងមិនត្រូវតាមដាន ឬគ្រប់គ្រងនាងរហូតដល់បាត់បង់សេរីភាពឡើយ។ ការដែលគូស្នេហ៍ចេះ "និយាយគ្នាពីបញ្ហាសុខភាព និងការរស់នៅ" បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតរួមគ្នាដ៏យូរអង្វែង។ ការរំពឹងទុកលើ "ការមិនយកស្នេហាមកធ្វើជាល្បែងសើចលេង" ជួយឱ្យយុវវ័យរក្សាបាននូវភាពថ្លៃថ្នូរ និងកិត្តិយសក្នុងភូមិស្រុក។ យុវតីត្រូវបានរំពឹងថា ត្រូវចេះ "ចាត់ចែងចំណូលចំណាយ" ឱ្យបានល្អ ដើម្បីត្រៀមខ្លួនជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារដ៏មានប្រសិទ្ធភាព។ ការដែលយុវជនចេះ "សុំទោស និងទទួលខុសត្រូវ" ក្នុងពេលមានការយល់ច្រឡំ បង្ហាញពីភាពជាបុរសដែលមានគុណធម៌ខ្ពស់។ សង្គមរំពឹងថា គូស្នេហ៍គួរតែ "មានភាពអត់ធ្មត់" ចំពោះឧបសគ្គជីវិត និងការលំបាកផ្សេងៗដោយមិនបោះបង់គ្នាទៅវិញទៅមក។ ការដែលយុវតី "មិននិយាយដើមគ្រួសារខាងប្រុស" គឺជាការរក្សាមារយាទស្ត្រីខ្មែរដែលត្រូវបានគេឱ្យតម្លៃ និងកោតសរសើរជានិច្ច។ យុវជនគួរតែចេះ "រំលឹកដៃគូឱ្យធ្វើរឿងល្អៗ" និងចៀសឱ្យឆ្ងាយពីអំពើខុសច្បាប់ ឬមជ្ឈដ្ឋានដែលនាំឱ្យគ្រួសារអន្តរាយ។ ការរំពឹងទុកលើ "ការមិនប្រៀបធៀបដៃគូជាមួយអ្នកដទៃ" ជួយឱ្យស្នេហាមានភាពកក់ក្ដៅ និងការពេញចិត្តចំពោះអ្វីដែលខ្លួនមាន។ យុវតីគួរតែ "មានភាពជឿជាក់លើសមត្ថភាពខ្លួនឯង" និងមិនត្រូវពឹងផ្អែកលើខាងប្រុសខ្លាំងពេករហូតដល់បាត់បង់ភាពជាម្ចាស់ការលើជីវិត។ ការដែលគូស្នេហ៍ចេះ "គោរពជំនឿសាសនា និងទំនៀមទម្លាប់" របស់គ្នា បង្ហាញពីការបើកចិត្តទូលាយ និងការយោគយល់គ្នាដ៏ជ្រាលជ្រៅ។ យុវជនរំពឹងថា នឹងទទួលបាន "ការយល់ចិត្ត និងការគាំទ្រ" ពីខាងស្រី ក្នុងគ្រាដែលគាត់ជួបវិបត្តិការងារ ឬវិបត្តិផ្លូវចិត្ត។ សង្គមរំពឹងថា គូស្នេហ៍គួរតែ "ចេះជួយកិច្ចការគ្នា" ដោយស្មោះត្រង់ ដោយមិនប្រកាន់បែងចែកតួនាទីតាមបែបអគតិឡើយ។ ការដែលយុវតីចេះ "រក្សាកាយវិការសុភាព" ក្នុងពេលដើរលេងជាមួយមិត្តភក្តិខាងប្រុស បង្ហាញពីការអប់រំដ៏ល្អពីគ្រួសារ។ យុវជនគួរតែ "មានសេចក្ដីក្លាហានក្នុងការទទួលខុសត្រូវលើទង្វើខ្លួន" និងមិនត្រូវគេចវេសពីបញ្ហាដែលខ្លួនបានបង្កឡើងឡើយ។ ការរំពឹងទុកលើ "ការមិនជំពាក់បំណុលគេដើម្បីតែការដើរលេង" បង្រៀនឱ្យយុវវ័យចេះរស់នៅតាមលទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ យុវតីត្រូវបានរំពឹងថា ត្រូវចេះ "ការពារខ្លួន និងមានស្មារតីប្រុងប្រយ័ត្ន" ជានិច្ចចំពោះបរិយាកាសជុំវិញខ្លួនក្នុងពេលណាត់ជួប។ ការដែលគូស្នេហ៍ចេះ "រៀបចំកញ្ចប់ថវិកាសន្សំ" បង្ហាញពីភាពចាស់ទុំ និងការចេះគិតគូរវែងឆ្ងាយសម្រាប់សុភមង្គលកូនចៅ។ យុវជនគួរតែ "ផ្ដល់សេចក្ដីស្រឡាញ់ និងការគោរពដល់ឪពុកម្ដាយខាងស្រី" ដូចជាគ្រួសារបង្កើតរបស់ខ្លួនដោយគ្មានការរើសអើង។ ការរំពឹងទុកលើ "ការមិនបង្ហាញភាពស្និទ្ធស្នាលហួសហេតុនៅទីសាធារណៈ" ជួយរក្សាបាននូវសោភ័ណភាព និងភាពថ្លៃថ្នូរនៃវប្បធម៌ខ្មែរ។ យុវតីគួរតែ "មានចំណេះដឹង និងការយល់ដឹងពីសង្គម" ឱ្យបានច្រើន ដើម្បីអាចជួយជ្រោមជ្រែងជីវិតគ្រួសារឱ្យរីកចម្រើន។ ការដែលគូស្នេហ៍ចេះ "រក្សាភាពស្ងប់ស្ងៀម និងប្រើបញ្ហាដោះស្រាយ" បង្ហាញពីការគ្រប់គ្រងអារម្មណ៍ឆេវឆាវបានយ៉ាងល្អប្រសើរ។ សង្គមរំពឹងថា យុវជនគួរតែ "ជាមនុស្សដែលនិយាយម៉ាត់ណា ម៉ាត់ហ្នឹង" និងមានភាពស្មោះត្រង់បំផុតចំពោះពាក្យសន្យា។ ការដែលយុវតីចេះ "លើកតម្កើងកិត្តិយសខាងប្រុស" នៅចំពោះមុខអ្នកដទៃ ជួយឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានតម្លៃ។ យុវជនគួរតែ "ចៀសវាងការសេពគ្រឿងស្រវឹង ឬគ្រឿងញៀន" ដែលនាំឱ្យបាត់បង់សតិសម្បជញ្ញៈ និងសេចក្ដីថ្លៃថ្នូរក្នុងពេលណាត់ជួប។ ការរំពឹងទុកលើ "ការរក្សាមិត្តភាពដ៏ល្អជាមួយអ្នកជុំវិញខ្លួន" បង្ហាញថាពួកគេជាមនុស្សដែលមានសុខុមាលភាពផ្លូវចិត្ត និងសង្គម។ យុវតីត្រូវបានរំពឹងថា ត្រូវចេះ "និយាយពាក្យពិត និងមានចិត្តបរិសុទ្ធ" ដោយមិនត្រូវមានឧបាយកលបោកប្រាស់ដៃគូឡើយ។ ការដែលគូស្នេហ៍ចេះ "ចែករំលែកសេចក្ដីសុខដល់អ្នកក្រីក្រ" បង្ហាញពីបេះដូងដ៏សប្បុរស និងការចេះស្រឡាញ់សហគមន៍ជាតិ។ យុវជនគួរតែ "មានភាពច្នៃប្រឌិត និងការតស៊ូ" ក្នុងការកសាងជីវភាពគ្រួសារឱ្យមានភាពរុងរឿងដោយកម្លាំងញើសឈាមខ្លួនឯង។ ការរំពឹងទុកលើ "ការមិនរំលោភបំពានសេរីភាពខាងសាសនា និងជំនឿ" ជួយឱ្យស្នេហាមានភាពត្រជាក់ត្រជុំ និងយោគយល់។ យុវតីគួរតែ "មានមារយាទត្រឹមត្រូវក្នុងការទទួលទានអាហារ" ដែលឆ្លុះបញ្ចាំងពីការអប់រំដ៏ខ្ពង់ខ្ពស់ដែលនាងទទួលបាន។ ការដែលគូស្នេហ៍ចេះ "ដឹងគុណ និងអរគុណគ្នា" ចំពោះទង្វើល្អៗ បង្ហាញពីការផ្ដល់តម្លៃ និងការយកចិត្តទុកដាក់ខ្ពស់។ សង្គមរំពឹងថា យុវជនគួរតែ "ជាពលរដ្ឋល្អដែលគោរពច្បាប់" និងមានស្មារតីស្នេហាជាតិមាតុភូមិយ៉ាងមុតមាំ។ យុវជនគួរតែ "មានចំណេះដឹងខាងការពារខ្លួន និងច្បាប់ទម្លាប់" ដើម្បីធានាសុវត្ថិភាពដល់ដៃគូជីវិតក្នុងគ្រប់ស្ថានភាព។ ការរំពឹងទុកលើ "ការមិនយកបញ្ហាមកបន្ទោសគ្នាទៅវិញទៅមក" ជួយឱ្យស្នេហាមានភាពស្រស់ស្រាយ និងរឹងមាំជានិច្ច។ យុវតីត្រូវបានរំពឹងថា ត្រូវចេះ "រៀបចំទុកដាក់ និងមានអនាម័យ" ក្នុងជីវិតរស់នៅ ដែលជាលក្ខណៈសម្បត្តិមេផ្ទះដ៏ល្អ។ ការដែលគូស្នេហ៍ចេះ "យោគយល់ដល់ភាពហត់នឿយ និងសម្ពាធការងារ" របស់គ្នា បង្ហាញពីសមានចិត្តដ៏ជ្រាលជ្រៅបំផុត។ យុវជនគួរតែ "មានភាពជឿជាក់ និងមិនរករឿងប្រចណ្ឌដោយគ្មានហេតុផល" ដែលនាំឱ្យទំនាក់ទំនងមានភាពរកាំរកូស។ ការរំពឹងទុកលើ "ការរក្សាវប្បធម៌ស្លៀកពាក់ខ្មែរ" ក្នុងពេលទៅកម្សាន្តនៅទីសក្ការៈបូជា គឺជាការផ្ដល់កិត្តិយសដល់ជាតិ។ យុវតីគួរតែ "មានភាពអត់ធ្មត់ និងឧស្សាហ៍ព្យាយាម" ក្នុងការងារចិញ្ចឹមជីវិត និងមិនត្រូវមានចិត្តខ្ជិលច្រអូសឡើយ។ ការដែលគូស្នេហ៍ចេះ "លើកទឹកចិត្តឱ្យគ្នាទៅរៀនជំនាញបន្ថែម" បង្ហាញពីបំណងប្រាថ្នាចង់ឱ្យដៃគូមានភាពរីកចម្រើន។ យុវជនគួរតែ "មានភាពទន់ភ្លន់ និងចិត្តមេត្តាចំពោះកុមារ និងចាស់ជរា" ដែលបង្ហាញពីចិត្តដ៏កក់ក្ដៅរបស់គាត់។ ការរំពឹងទុកលើ "ការមិនយកស្នេហាមកធ្វើជាការប្រកួតប្រជែងឈ្នះចាញ់" ជួយឱ្យទំនាក់ទំនងមានភាពស្មោះត្រង់ និងយូរអង្វែង។ យុវតីត្រូវបានរំពឹងថា ត្រូវចេះ "ដោះស្រាយជម្លោះដោយសន្តិវិធី និងសីលធម៌" ជាជាងការប្រើអារម្មណ៍ឆេវឆាវមួយពេល។ ការដែលគូស្នេហ៍ចេះ "ផ្ដល់កម្លាំងចិត្តឱ្យគ្នា" ក្នុងគ្រាដែលជួបវិបត្តិសេដ្ឋកិច្ច បង្ហាញពីសេចក្ដីស្រឡាញ់ពិតប្រាកដ។ យុវជនគួរតែ "មានភាពស្មោះត្រង់ចំពោះឪពុកម្ដាយ" ដោយមិនត្រូវភូតភរពួកគាត់ដើម្បីតែសេចក្ដីសុខផ្ទាល់ខ្លួនឡើយ។ សង្គមរំពឹងថា គូស្នេហ៍គួរតែ "ចេះរៀបចំជីវិតឱ្យមានតុល្យភាព" រវាងការងារ សេចក្ដីសុខ និងការបំពេញបុណ្យកុសល។ ការដែលយុវតីចេះ "រក្សាកិត្តិយសគ្រួសារ" គឺជាគុណសម្បត្តិដ៏វិសេសវិសាលដែលគ្រប់គ្នាប្រាថ្នា។ យុវជនគួរតែ "ជាមនុស្សដែលចេះស្ដាប់យោបល់អ្នកដទៃ" និងមិនត្រូវមានចរិតអាត្មានិយម ឬផ្ដាច់ការហួសហេតុឡើយ។ ការរំពឹងទុកលើ "ការមិនយកបញ្ហាស្នេហាមកប៉ះពាល់ដល់ការងារសង្គម" បង្ហាញពីភាពចាស់ទុំខាងវិជ្ជាជីវៈ។ ការដែលគូស្នេហ៍ចេះ "រួមសុខរួមទុក្ខ និងមិនបោះបង់គ្នា" គឺជាសញ្ញានៃស្នេហាមាសទឹកដប់ដែលសង្គមខ្មែរតែងតែលើកតម្កើង។ ជាចុងក្រោយ ការស្វែងយល់ចិត្តគ្នាដែលប្រកបដោយសីលធម៌ ការយោគយល់ និងការផ្ដល់តម្លៃដល់គ្នា គឺជាគ្រឹះនៃសុភមង្គលដ៏ពិតប្រាកដដែលសង្គមខ្មែរគ្រប់ជំនាន់តែងតែរំពឹងទុក។